ស៊ុបពងទាកូន គឺជាមុខម្ហូបដ៏ពេញនិយមមួយផ្សេងទៀតដែលគេនិយមច្នៃពីពងទាកូន ក្រៅពីការស្ងោរញ៉ាំធម្មតា។ ស៊ុបនេះមានរសជាតិឈ្ងុយឆ្ងាញ់ ប្លែកពីស៊ុបធម្មតា ហើយមានជីវជាតិខ្ពស់ផងដែរ។ វាជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចង់ទទួលទានពងទាកូនក្នុងទម្រង់ផ្សេង ហើយជាពិសេសសម្រាប់អ្នកដែលចូលចិត្តរសជាតិស៊ុបក្តៅៗ។